នំខ្ញីជានំខ្មែរមួយប្រភេទ ដែលមានក្លិនឈ្ងុយ និងរសជាតិផ្អែមស្រួយឆ្ងាញ់។ គ្រឿងផ្សំមានដូចជា ម្សៅអង្ករដំណើប ស្ករស ខ្ទិះដូងក្បាលខ្ទិះ ទឹក ពងមាន់ ប្រេង និងអំបិល។ មុនដំបូងត្រូវយកពងមាន់មកគោះដាក់ចាន រួចវាយវាឱ្យបែកល្អ។ រួចហើយដាក់អំបិល និងម្សៅអង្ករដំណើប ឬម្សៅខ្សាយ ច្របល់ចូលគ្នាឱ្យសព្វ។ បន្ថែមខ្ទិះដូងក្បាលខ្ទិះចូល រួចច្របាច់ល្បាយម្សៅឱ្យឡើងទន់ស្អិត។ បន្ទាប់ពីលាយល្បាយម្សៅរួចរាល់ហើយ យើងត្រូវយកថង់ប្លាស្ទិចមកគ្របពីលើវាឱ្យជិត និងទុករយៈពេល១៥នាទី។ ក្រោយពីទុករយៈពេល១៥នាទី យើងអាចបេះម្សៅជាដុំៗឱ្យចេញជារាងខ្ញីបាន។ រូបរាងរបស់នំខ្ញីអាចមានច្រើនបែប ច្រើនយ៉ាងទៅតាមចំណូលចិត្តរបស់អ្នកធ្វើ។ យ៉ាងណាមិញ ជាទូទៅ គេនិយមធ្វើវាជារាងខ្សែពួរអង្កាញ់ៗ រួចយកវាទៅចៀន។ វាមានរាងជាសរសៃតូចវែងៗ ហើយរុំខ្វែងគ្នាចេញជារាងដូចព្រ័ត្រ។ ចំពោះ ការចៀននំវិញ ដំបូងយើងត្រូវចាក់ប្រេងឆាឱ្យច្រើនចូលទៅក្នងខ្ទះធំល្មម បើកភ្លើងមធ្យម និងទុកឱ្យប្រេងឡើងក្តៅខ្លាំង។ បន្ទាប់មកទៀត ដាក់ដុំម្សៅដែលយើងបានរុំម្ដងមួយៗ ទៅក្នុងខ្ទះ ដើម្បីចៀនវា។ ចៀសវាង ដើម្បីកុំឱ្យនំរបស់យើងស្វិត យើងត្រូវចៀនវាដោយប្រើភ្លើងតិចៗ មិនអាចឱ្យខ្លាំងពេកទេ។ យើងត្រូវចៀនម្សៅនំឱ្យឆ្អិន និងឡើងពណ៌លឿងព្រឿងៗ ទើបស្រង់វាចេញ និងទុកឱ្យស្រក់ប្រេង។ ជាធម្មតា បន្ទាប់ពីនំខ្ញីឆ្អិន គេតែងតែយកវាទៅប្រឡាក់ជាមួយស្ករ។ យើងត្រូវយកខ្ទះមួយទៀត មករំងាស់ស្ករសជាមួយទឹករហូតឡើងខាប់ រួចយកវាចេញពីភ្លើង។ បន្ទាប់មក ត្រូវយកនំដែលចៀនរួចនោះទៅប្រឡាក់ជាមួយទឹកស្ករ និងទុករហូតដល់វាស្ងួតជាប់គ្នាល្អ។ ក្រោយពីជ្រលក់ ឬប្រឡាក់នំជាមួយស្កររួចរាល់ យើងត្រូវទុកវាឃ្លាតៗពីគ្នា ជៀសវាងកុំឱ្យនៅពេលស្ងួត នំរបស់យើងស្អិតជាប់គ្នាដោយសារស្ករ។ ក្រោយពេលធ្វើរួចរាល់ ផ្នែកខាងក្នុងរបស់នំខ្ញីមានលក្ខណៈទន់ រីឯសំបកខាងក្រៅវិញស្រួយល្អ។ បន្ទាប់ពីចម្អិនរួច យើងគ្រាន់តែចាំឱ្យនំត្រជាក់បន្តិច យើងអាចយកវាមកទទួលទានបានហើយ។